ប្រជាជនកម្ពុជាភាគច្រើនបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗជាច្រើនដើម្បីជួយសម្រួលដល់ជីវភាពរបស់គ្រួសាររបស់ពួកគេ ។ ប្រទេសសំខាន់ៗដែលពួកគាត់បានទៅធ្វើការរួមមានប្រទេសថៃ និងប្រទេសម៉ាឡេសុី សម្រាប់ធ្វើកសិកម្ម នេសាទ សំណង់ ឯប្រទេសកូរ៉េ នឹងជប៉ុនគេធ្វើ កសិកម្ម ឧស្សាហកម្ម ។ ពលករចំណាកស្រុកកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសនីមួយៗ ។ ជាពិសេសក្នុងវិស័យកសិកម្ម នេសាទ និងសំណង់ វិស័យទាំងនេះទាមទារកម្លាំងពលកម្មច្រើន ហើយជារឿយៗជាការងារដែលពលរដ្ឋក្នុងស្រុកមិនសូវចាប់អារម្មណ៍ ។ ក្នុងវិស័យសិកម្មនៅប្រទេសថៃពលករខ្មែរជាច្រើនបានធ្វើការក្នុងវិស័យកសិកម្ម ជាពិសេសនៅក្នុងចម្ការដំណាំដូចជា ម្នាស់ អំពៅ កៅស៊ូ និង បន្លែផ្លែឈើ ផ្សេងៗទៀត ។ ការងារទាំងនេះច្រើនតែកើតឡើងនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឬតំបន់ដាំដុះធំៗ ។ លក្ខណៈការងារនេះគឺទាមទារកម្លាំងកាយខ្លាំង និងធ្វើការក្រោមពន្លឺថ្ងៃ ហើយប្រាក់ឈ្នួលអាចប្រែប្រួលទៅតាមប្រភេទដំណាំ និងរដូវកាល ។ ឯនៅប្រទេសម៉ាឡេស៊ី វិស័យកសិកម្មក៏ជាផ្នែកមួយដែលពលករខ្មែរចូលទៅធ្វើការដែរ ។ ជាពិសេសនៅក្នុង ចម្ការដូងប្រេង និង ចម្ការកៅស៊ូ ការងារនេះក៏ស្រដៀងនឹងនៅប្រទេសថៃដែរ គឺទាមទារកម្លាំងកាយខ្លាំង។ ចំពោះវិស័យនេសាទនៅប្រទេសថៃវិញក៏បានទាក់ទាញពលករខ្មែរទៅធ្វើការច្រើនផងដែរ ដោយសារតែតម្រូវការកម្លាំងពលកម្មខ្ពស់លើទូកនេសាទ និងរោងចក្រកែច្នៃអាហារសមុទ្រ ។ ការងារនេសាទនេះជារឿយៗមានហានិភ័យខ្ពស់ និងលក្ខខណ្ឌការងារពិបាក ហើយការស្នាក់នៅលើទូកមានរយៈពេលយូរ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលដែលទទួលបានអាចខ្ពស់ជាងការងារផ្សេងទៀត ទើបធ្វើឱ្យពលករមួយចំនួនសុខចិត្តប្រថុយ ។ នៅប្រទេសម៉ាឡេស៊ី វិស័យនេសាទក៏មានវត្តមានពលករខ្មែរដែរ ប៉ុន្តែចំនួនពលករអាចមិនច្រើនដូចនៅប្រទេសថៃទេ។ ចំណែកឯវិស័យសំណង់នៅប្រទេសថៃមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ទើបធ្វើឱ្យមានតម្រូវការកម្លាំងពលកម្មខ្ពស់។ ពលករខ្មែរជាច្រើនបានទៅធ្វើការនៅតាមការដ្ឋានសំណង់នានា នៅក្នុងទីក្រុងធំៗដូចជាបាងកក ឬតាមតំបន់អភិវឌ្ឍន៍ផ្សេងៗទៀត។ ការងារទាំងនេះរួមមានការលើកដាក់សម្ភារៈសំណង់ ការចាក់បេតុង ការងារជាងឥដ្ឋ ជាងឈើ និងជំនួយការទូទៅ ។ លក្ខខណ្ឌការងារអាចប្រឈមនឹងគ្រោះថ្នាក់ និងទាមទារភាពអត់ធ្មត់ខ្ពស់ ។ រីឯនៅប្រទេសម៉ាឡេស៊ី វិស័យសំណង់នៅម៉ាឡេស៊ីក៏ជាគោលដៅសំខាន់សម្រាប់ពលករខ្មែរដែរ ។ ទីក្រុងធំៗដូចជាទីក្រុងគូឡាឡាំពួរ មានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលត្រូវការកម្លាំងពលកម្មបរទេស ។ ការងារក្នុងវិស័យនេះក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនៅប្រទេសថៃដែរ គឺទាមទារកម្លាំងកាយខ្លាំង និងការប្រុងប្រយ័ត្នខ្ពស់ ។ វិស័យទាំងបីនេះបានផ្ដល់ឱកាសការងារដល់ពលករខ្មែររាប់សែននាក់ ដែលបានជួយទ្រទ្រង់ជីវភាពប្រជាជនកម្ពុជា ។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌការងារនៅក្នុងវិស័យទាំងនេះអាចមានការលំបាក និងប្រឈមនឹងហានិភ័យផ្សេងៗផងដែរ ។ ក្រៅពីប្រទេសថៃ និងម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង និងជប៉ុនក៏ជាគោលដៅដ៏សំខាន់ និងមានសក្ដានុពលខ្ពស់សម្រាប់ពលករចំណាកស្រុកកម្ពុជាផងដែរ ។ វិស័យការងារសំខាន់ៗដែលពលករខ្មែរចូលទៅបំពេញការងារនៅទីនោះគឺ កសិកម្ម និង ឧស្សាហកម្ម ។ ប្រទេសទាំងពីរនេះផ្ដល់នូវប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារល្អប្រសើរជាង បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ ព្រមទាំងមានប្រព័ន្ធការពារសិទ្ធិពលករច្បាស់លាស់ ។ នៅប្រទេសកូរ៉េខាងត្បូងពលករខ្មែរជាច្រើនបានទៅធ្វើការក្នុងវិស័យកសិកម្ម ជាពិសេសនៅក្នុងចំការបន្លែ ផ្លែឈើ និងកសិដ្ឋានចិញ្ចឹមសត្វ ។ ការងារទាំងនេះច្រើនតែពាក់ព័ន្ធនឹងការដាំដុះ ការប្រមូលផល ការថែទាំដំណាំ និងការចិញ្ចឹមសត្វ ។ ទោះបីជាការងារកសិកម្មនៅទីនោះទាមទារកម្លាំងកាយខ្លាំង និងការអត់ធ្មត់ខ្ពស់ក៏ដោយ ក៏ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានគឺល្អប្រសើរណាស់ ។ រដ្ឋាភិបាលកូរ៉េបានអនុញ្ញាតឱ្យពលករបរទេសធ្វើការក្នុងវិស័យនេះ ដើម្បីទប់ទល់នឹងកង្វះកម្លាំងពលកម្មក្នុងស្រុក ។ រីឯវិស័យឧស្សាហកម្មក៏ជាជម្រើសដ៏ពេញនិយមសម្រាប់ពលករខ្មែរនៅកូរ៉េផងដែរ ។ ភាគច្រើនគេធ្វើការនៅក្នុង រោងចក្រខ្នាតតូច និងមធ្យម ដូចជារោងចក្រផលិតគ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក វាយនភ័ណ្ឌ ឬរោងចក្រកែច្នៃអាហារ ។ ការងារឧស្សាហកម្មនៅកូរ៉េមានលក្ខណៈបច្ចេកទេស និងទាមទារវិន័យខ្ពស់ និងផ្ដល់នូវប្រាក់ឈ្នួលសមរម្យ ជាមួយនឹងម៉ោងធ្វើការច្បាស់លាស់ និងមានការការពារសុវត្ថិភាពការងារ ។ ចំពោះប្រទេសជប៉ុនកសិកម្មក៏មានតម្រូវការកម្លាំងពលកម្មបរទេសខ្ពស់ក្នុងវិស័យកសិកម្មនេះផងដែរ ។ មូលហេតុដោយសារចំនួនប្រជាជនវ័យចំណាស់មានការកើនឡើង និងការថយចុះនៃកម្លាំងពលកម្មវ័យក្មេងក្នុងស្រុក ។ ពលករខ្មែរដែលទៅធ្វើការនៅជប៉ុនក្នុងវិស័យកសិកម្ម គឺធ្វើការលើការដាំដុះ និងប្រមូលផលបន្លែ ផ្លែឈើ និងការងារកសិដ្ឋានផ្សេងៗ ។ ប្រាក់ឈ្នួលនៅជប៉ុនគឺខ្ពស់ ហើយពលករក៏ទទួលបានការបណ្ដុះបណ្ដាលជំនាញបន្ថែមផងដែរ ។ ឯវិស័យឧស្សាហកម្មនៅជប៉ុនមានលក្ខណៈទំនើប និងមានបច្ចេកវិទ្យាខ្ពស់ ។ ពលករខ្មែរដែលទៅធ្វើការនៅទីនោះ ភាគច្រើនជា កម្មសិក្សាការីបច្ចេកទេស ឬពលករជំនាញ ដែលចូលរួមនៅក្នុងរោងចក្រផលិតកម្មផ្សេងៗ ដូចជារោងចក្រផលិតរថយន្ត គ្រឿងយន្ត ឬអេឡិចត្រូនិច ។ ការងារទាំងនេះទាមទារភាពត្រឹមត្រូវ និងជំនាញ ប៉ុន្តែក៏បានផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃ និងប្រាក់ចំណូលខ្ពស់ផងដែរ ។ ក្រៅពីនេះ ជប៉ុនក៏បានផ្ដល់ឱកាសការងារក្នុងវិស័យថែទាំសុខភាព និងសេវាកម្មផ្សេងទៀតផងដែរ ។ សរុបមក ការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន គឺជាឱកាសដ៏ល្អសម្រាប់ពលករខ្មែរក្នុងការអភិវឌ្ឍជំនាញ ទទួលបានប្រាក់ចំណូលខ្ពស់ និងលើកកម្ពស់ជីវភាពគ្រួសារបានផងដែរ ។ ប្រទេសទាំងពីរនេះបានក្លាយជាគោលដៅដ៏ពេញនិយម និងគួរឱ្យចាប់អារម្មណ៍សម្រាប់យុវជនកម្ពុជាដែលចង់ស្វែងរកបទពិសោធន៍ការងារនៅបរទេស ។